ការស្រាវជ្រាវគឺជាផ្នែកមួយដ៏សំខាន់នៃការសិក្សានៅថ្នាក់សាកលវិទ្យាល័យ ដើម្បីពង្រឹងចំណេះដឹងបន្ថែមទៀតដែលមិនមានក្នុងមេរៀន។ ប៉ុន្តែវាក៏ជាកិច្ចការមួយដែលពោរពេញទៅដោយបញ្ហាប្រឈមជាច្រើនផងដែរសម្រាប់និស្សិត ជាពិសេសអ្នកដែលមិនទាន់មានបទពិសោធន៍។ ការយល់ដឹងពីឧបសគ្គទាំងនេះអាចជួយនិស្សិតត្រៀមខ្លួនបានល្អប្រសើរ និងស្វែងរកដំណោះស្រាយសមស្របដើម្បីសម្រេចបានលទ្ធផលស្រាវជ្រាវប្រកបដោយគុណភាព។ បញ្ហាប្រឈមទីមួយដែលនិស្សិតតែងជួបប្រទះ គឺកង្វះចំណេះដឹង និងជំនាញស្រាវជ្រាវ។ និស្សិតជាច្រើន ជាពិសេសអ្នកដែលទើបចូលឆ្នាំដំបូងៗ អាចនឹងមិនទាន់យល់ច្បាស់ពីវិធីសាស្រ្តស្រាវជ្រាវ ការរៀបចំផែនការសិក្សា ការប្រមូល និងការវិភាគទិន្នន័យ នាំឲ្យការស្រាវជ្រាវពំុសូវមានប្រសិទ្ធភាព។ ពួកគេអាចជួបការលំបាកក្នុងការស្វែងរកប្រភពព័ត៌មានដែលគួរឱ្យទុកចិត្ត និងពាក់ព័ន្ធ ដោយពឹងផ្អែកខ្លាំងលើប្រភពដែលមិនផ្លូវការ ឬមិនមានមូលដ្ឋានច្បាស់លាស់ពីអុីនធឺណេត។ លើសពីនេះ ការសរសេររបាយការណ៍ស្រាវជ្រាវតម្រូវឱ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ ការប្រើប្រាស់ភាសាត្រឹមត្រូវ និងការដកស្រង់ប្រភពបានត្រឹមត្រូវ ដែលជាចំណុចសំខាន់មួយដែលនិស្សិតជាច្រើននៅតែមានភាពខ្វះខាត។ ការគ្រប់គ្រងពេលវេលាមិនបានល្អគឺជាឧបសគ្គដ៏ធំមួយទៀត ដែលសិស្សមួយចំនួនធ្វេសប្រហែលដែលអាចមកពីពួកគេមើលស្រាលកិច្ចការឫពន្យាពេលមិនចង់បំពេញវាមុនថ្ងៃកំណត់ជាដើម។ ការស្រាវជ្រាវទាមទារពេលវេលាគ្រប់គ្រាន់ និងការយកចិត្តទុកដាក់ខ្ពស់ទៅលើអ្វីដែលត្រូវស្រាវជ្រាវទើបទទួលបានផលល្អ។ និស្សិតភាគច្រើនមានកាលវិភាគមមាញឹកជាមួយនឹងមុខវិជ្ជាផ្សេងៗ ការប្រឡង និងសកម្មភាពក្រៅម៉ោង ដែលធ្វើឱ្យពួកគេពិបាកក្នុងការបែងចែកពេលវេលាគ្រប់គ្រាន់សម្រាប់ការស្រាវជ្រាវ។ សម្ពាធពីការសិក្សាទាំងមូលអាចបង្កើតភាពតានតឹងផ្លូវចិត្ត ដែលប៉ះពាល់ដល់ការផ្តោតអារម្មណ៍ និងគុណភាពការងារ។ មិនតែប៉ុណ្ណោះ ទម្លាប់ពន្យារពេលក្នុងការចាប់ផ្តើម ឬបញ្ចប់កិច្ចការស្រាវជ្រាវក៏ជាកត្តាមួយដែលបណ្តាលឱ្យមានភាពតានតឹង និងការងារប្រញាប់ប្រញាល់នៅនាទីចុងក្រោយផងដែរ។ បញ្ហាដ៏សំខាន់បន្ទាប់គឺសិស្សក្នុងក្រុមស្រាវជ្រាវកង្វះធនធាន និងការចូលប្រើប្រាស់ទិន្នន័យមិនបានគ្រប់គ្រាន់។ បណ្ណាល័យសាកលវិទ្យាល័យមួយចំនួនអាចមានធនធានមានកម្រិត ដូចជាសៀវភៅ ឯកសារសិក្សា ឬទិន្នន័យស្រាវជ្រាវថ្មីៗ ដែលអាចរារាំងនិស្សិតក្នុងការស្វែងរកព័ត៌មានស៊ីជម្រៅ។ ជួនកាល តម្លៃនៃការចូលប្រើប្រាស់ទិន្នន័យ ឬអត្ថបទវិទ្យាសាស្ត្រមួយចំនួនអាចតម្រូវឱ្យបង់ប្រាក់ ដែលជាឧបសគ្គសម្រាប់និស្សិតដែលមានថវិកាមានកម្រិត។ ក្នុងករណីដែលការស្រាវជ្រាវតម្រូវឱ្យប្រមូលទិន្នន័យផ្ទាល់ និស្សិតអាចជួបប្រទះបញ្ហាក្នុងការស្វែងរកអ្នកឆ្លើយតប ឬការអនុញ្ញាតដើម្បីប្រមូលទិន្នន័យ។ កង្វះការណែនាំ និងការគាំទ្រពីសាស្ត្រាចារ្យក៏ជាបញ្ហាប្រឈមដែលត្រូវអភិរក្សឫជំរុញលើកទឹកចិត្តសិស្សឱ្យមានការស្រាវជ្រាវបានត្រឹមត្រូវទៅតាមប្រភេទកម្រោងអត្ថបទនានា ដូចជាតាម ហ្គូហ្គល ស្កូល័រ (Google Scholar) រីស៊ឺចហ្គេត (ResearchGate) និងកម្មវិធីផ្សេងៗទៀត។ និស្សិតជាច្រើនអាចនឹងមិនទទួលបានការណែនាំគ្រប់គ្រាន់ ដោយសារចំនួនសាស្ត្រាចារ្យមានកម្រិតធៀបនឹងចំនួននិស្សិត ឬសាស្ត្រាចារ្យមានភារកិច្ចច្រើន។ មតិកែលម្អពីសាស្ត្រាចារ្យមានភាពយឺតយ៉ាវអាចធ្វើឱ្យនិស្សិតពិបាកក្នុងការកែលម្អការងាររបស់ពួកគេឱ្យទាន់ពេលវេលា។ លើសពីនេះ ការស្រាវជ្រាវអាចជាការងារដែលឯកា ហើយនិស្សិតអាចបាត់បង់ការលើកទឹកចិត្ត ប្រសិនបើពួកគេមិនមានការគាំទ្រ ឬមិត្តភក្តិសម្រាប់ពិភាក្សា។ បើចំពោះ បញ្ហាផ្លូវចិត្ត និងក្រមសីលធម៌ ជាផ្នែកមួយនៃឧបសគ្គផងដែរសម្រាប់សិស្សដែលវាប៉ះពាល់ទាំងស្រុងក្នុងការផ្តោតលើការសិក្សា ជាពិសេសការទំនាក់ទំនងក្នុងសង្គមតែម្តង។ សម្ពាធនៃការធ្វើការស្រាវជ្រាវអាចបណ្តាលឱ្យមានភាពតានតឹង ការថប់បារម្ភ និងសូម្បីតែការធ្លាក់ទឹកចិត្តចំពោះនិស្សិតមួយចំនួន។ ក្រៅពីនេះ និស្សិតមួយចំនួនអាចមានការល្បួងឱ្យលួចចម្លងពីប្រភពផ្សេងៗដោយចេតនា ឬអចេតនា ដោយសារកង្វះការយល់ដឹងពីក្រមសីលធម៌នៃការស្រាវជ្រាវ ឬដោយសារសម្ពាធពេលវេលា។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារនូវការខិតខំប្រឹងប្រែងពីសំណាក់និស្សិតខ្លួនឯង ជាមួយនឹងការគាំទ្រពីសាកលវិទ្យាល័យ សាស្ត្រាចារ្យ និងមិត្តរួមថ្នាក់។ ការផ្តល់វគ្គបណ្តុះបណ្តាលស្តីពីជំនាញស្រាវជ្រាវ ការពង្រឹងធនធានបណ្ណាល័យ និងការផ្តល់ការណែនាំផ្ទាល់ខ្លួន អាចជួយឱ្យនិស្សិតជំនះរាល់ឧបសគ្គទាំងនេះបាន ប្រកបដោយភាពជោគជ័យ។ ការងារជាក្រុមអាចជាប្រភពនៃភាពតានតឹង ប្រសិនបើសមាជិកក្រុមមិនមានការទទួលខុសត្រូវពេញលេញ ឬខ្វះការចូលរួម ដែលអាចប៉ះពាល់ដល់គុណភាពការងារទាំងមូល។ ក្រៅពីនេះ ភាពខុសគ្នានៃកម្រិតសមត្ថភាពរវាងសមាជិកក្រុមអាចបង្កើតគម្លាត និងតម្រូវឱ្យសមាជិកមួយចំនួនធ្វើការច្រើនជាងអ្នកដទៃ។ បញ្ហាទំនាក់ទំនង ក៏ជាកត្តាចម្បងមួយដែលបណ្ដាលឱ្យមានការយល់ច្រឡំ ភាពតានតឹង និងការសម្របសម្រួលមិនបានល្អ។ ការបែងចែកការងារមិនត្រឹមត្រូវតាមសមត្ថភាពរបស់សមាជិកម្នាក់ៗ ក៏អាចធ្វើឱ្យការងារមិនដំណើរការទៅមុខដោយរលូនផងដែរ។ និស្សិតអាចនឹងជួបការលំបាក ប្រសិនបើពួកគេជ្រើសរើសប្រធានបទដែលធំទូលាយពេក ពិបាកនឹងផ្តោតអារម្មណ៍ និងមិនអាចបញ្ចប់ក្នុងរយៈពេលកំណត់។ ប្រធានបទដែលធំទូលាយពេកអាចធ្វើឱ្យពួកគេលង់នៅក្នុងព័ត៌មានច្រើនពេក ហើយពិបាកក្នុងការទាញសេចក្តីសន្និដ្ឋានច្បាស់លាស់ថាត្រូវយកមតិមួយណាឱ្យពិតប្រាកដ។ ម្យ៉ាងវិញទៀត ប្រសិនបើប្រធានបទស្រាវជ្រាវត្រូវបានកំណត់ដោយសាស្ត្រាចារ្យ ហើយនិស្សិតមិនមានចំណាប់អារម្មណ៍ផ្ទាល់ ពួកគេអាចបាត់បង់ការលើកទឹកចិត្ត និងមិនសូវយកចិត្តទុកដាក់លើការងារ។ លើសពីនេះ ការជ្រើសរើសប្រធានបទដែលទាមទារចំណេះដឹងផ្នែកខាងក្រៅច្រើនពេក ដែលនិស្សិតមិនទាន់មាន អាចធ្វើឱ្យការស្វែងយល់កាន់តែពិបាក។ ការស្រាវជ្រាវមួយចំនួនតម្រូវឱ្យប្រើប្រាស់កម្មវិធីកុំព្យូទ័រសម្រាប់ការវិភាគទិន្នន័យ ដូចជា អេសភីអេសអេស (SPSS) អរ (R) ផាយថុន (Python) ឬការគ្រប់គ្រងឯកសារយោងដូចជា មែនដឺឡេ (Mendeley) ស្សូថេរ៉ូ (Zotero)។ និស្សិតមួយចំនួនអាចនឹងមិនទាន់មានជំនាញគ្រប់គ្រាន់ក្នុងការប្រើប្រាស់កម្មវិធីទាំងនេះ ដែលបង្កជាបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្នុងករណីខ្លះ ការស្រាវជ្រាវវិទ្យាសាស្ត្រ ឬមន្ទីរពិសោធន៍អាចទាមទារឧបករណ៍ជាក់លាក់ ដែលសាកលវិទ្យាល័យមួយចំនួនអាចមានកម្រិត ឬមិនទាន់ទំនើបគ្រប់គ្រាន់។ សម្ពាធពីលទ្ធផលអាចធ្វើឱ្យនិស្សិតមានការភ័យខ្លាចក្នុងការបរាជ័យ។ ម៉្យាងវិញទៀត ពួកគេខ្លាចថាការស្រាវជ្រាវនឹងមិនល្អគ្រប់គ្រាន់ ជាហេតុនាំឱ្យពួកគេស្ទាក់ស្ទើរក្នុងការចាប់ផ្តើម ឬបង្ហាញលទ្ធផល។ ការទទួលយកមតិកែលម្អ ឬការរិះគន់ស្ថាបនា គឺជាផ្នែកមួយនៃការស្រាវជ្រាវ ប៉ុន្តែនិស្សិតមួយចំនួនអាចមានការភ័យខ្លាចក្នុងការទទួលយកវា ដែលអាចរារាំងពួកគេពីការកែលម្អការងាររបស់ខ្លួន។ ការយល់ដឹងពីបញ្ហាប្រឈមទាំងនេះអាចជួយឱ្យនិស្សិតរៀបចំខ្លួនបានកាន់តែល្អប្រសើរ ស្វែងរកជំនួយនៅពេលចាំបាច់ និងអភិវឌ្ឍជំនាញដែលចាំបាច់សម្រាប់ការស្រាវជ្រាវប្រកបដោយជោគជ័យ។